ពិធីបុណ្យសពតាមបែបព្រះពុទ្ធសាសនា ជាពិសេសនៅប្រទេសកម្ពុជា គឺជាពិធីដ៏មានសារៈសំខាន់មួយ ដែលឆ្លុះបញ្ចាំងពីជំនឿ សាសនា និងប្រពៃណីវប្បធម៌ដ៏យូរលង់របស់ខ្មែរ។ គោលបំណងចម្បងនៃពិធីនេះគឺដើម្បីរំលឹកគុណអ្នកស្លាប់ បញ្ជូនវិញ្ញាណអ្នកស្លាប់ទៅកាន់សុគតិភព និងបង្រៀនអ្នកនៅរស់អំពីភាពមិនទៀងទាត់នៃជីវិត។ នៅពេលដែលមានសមាជិកគ្រួសារណាម្នាក់បានស្លាប់ គេត្រូវតែប្រារព្ធពិធីបុណ្យសពនេះឡើង។ នៅពេលដែលគេដឹងថាសមាជិកគ្រួសាររបស់ខ្លួនទទួលមរណៈភាពហើយសមាជិកដទៃត្រូវតែបែងចែកការងារគ្នាដោយអ្នកខ្លះត្រូវទៅនិមន្ដព្រះសង្ឃឬអាចារ្យ។ ហើយព្រមទាំងប្រាប់ដល់សមាជិកគ្រួសារដទៃទៀតក៏ដូចជាអ្នកភូមិឲ្យបានដឹងជាដំណឹងនិងមកជួយជាជំនួយ។ ចំពោះពិធីបុណ្យសពនេះដែរគេអាចប្រារព្ធឡើងនៅ គេហដ្ឋានអ្នកស្លាប់ ឬនៅតាមទីវត្តអារាមនានា។ ប្រសិនបើគេប្រារព្ធពិធីបុណ្យសពនៅវត្តអារាមគឺមានភាពងាយស្រួលជាង ព្រោះវត្តមានទីធ្លាធំទូលាយសម្រាប់ទទួលភ្ញៀវ និងមានកន្លែងសម្រាប់បូជាសពស្រាប់ដែលគេហៅថាឈាបនដ្ឋាន។ ជាទូទៅ ពិធីបុណ្យសពមានរយៈពេល ៣ ថ្ងៃ ៣ យប់ ក្នុងករណីខ្លះ ពិសេសសម្រាប់អ្នកមានឋានៈខ្ពស់ ឬអ្នកមានធនធាន អាចប្រារព្ធពិធីនេះរយៈពេល ៧ ថ្ងៃ ៧ យប់ ឬច្រើនជាងនេះ។ ចំំពោះសមាជិកគ្រួសារអ្នកស្លាប់ជាទូទៅត្រូវស្លៀកពាក់ ពណ៌ស ឬខ្មៅ ដែលជានិមិត្តរូបនៃភាពសោកសៅ និងការគោរព រីឯអ្នកចូលរួមទូទៅត្រូវតែស្លៀកពាក់ពណ៌សខ្មៅឬពណ៌សុភាពរាបសាផងដែរ។ ដំណាក់កាលសំខាន់ៗនៃពិធីបុណ្យសពគឺមាននៅក្នុងរយៈពេលបីថ្ងៃដោយមានអត្ដន័យផ្សេងៗគ្នា។ សម្រាប់ថ្ងៃទី១ មុននឹងដាក់សពចូលមឈូស គ្រួសារនឹងត្រូវងូតទឹក ដុសខាត់ និងបំពាក់សម្លៀកបំពាក់ល្អៗឲ្យសព ហើយពេលខ្លះគេក៏មានការដាក់កាក់ ឬវត្ថុមានតម្លៃតូចៗក្នុងមាត់សពផងដែរ។ បន្ទប់មកសពត្រូវបានតម្កល់ក្នុងមឈូសដែលតុបតែងលម្អដោយផ្កា និងគ្រឿងសក្ការៈផ្សេងៗ។ បន្ទាប់់មកទៀត ព្រះសង្ឃនិមន្តមកកាន់ទីតាំងពិធីបុណ្យ ដើម្បីសូត្រធម៌បង្សុកូល និងធម៌ផ្សេងៗដើម្បីឧទ្ទិសកុសលផលបុណ្យដល់វិញ្ញាណអ្នកស្លាប់ហើយគ្រួសារ និងញាតិមិត្តត្រូវអង្គុយស្តាប់ធម៌ និងចូលរួមរាប់បាត្រដល់ព្រះសង្ឃ។ នៅពេលយប់លោកអាចារ្យ គ្រួសារ និងញាតិមិត្តរបស់សពត្រូវប្តូរវេនគ្នាយាមមឈូសរបស់សព។ ក្នុងពេលយាមសព ពេលខ្លះក៏មានការលេងល្បែងប្រជាប្រិយដើម្បីកំដរមិនឲ្យយប់ស្ងាត់ជ្រងំពេកផងដែរ។ ចូលមកដល់ថ្ងៃទី២ ព្រះសង្ឃបន្តនិមន្តមកសូត្រធម៌ទាំងពេលថ្ងៃ និងពេលល្ងាច។ ក្រោយមក ភ្ញៀវដែលជាញាតិមិត្ត មិត្តភក្តិ ឬអ្នកស្គាល់គ្នា ចាប់ផ្តើមចូលរួមរំលែកទុក្ខ និងនាំយកថវិកា ឬរបស់របរផ្សេងៗមកឧបត្ថម្ភដល់ពិធីបុណ្យសព។ ឯគ្រួសារសពត្រូវត្រៀមខ្លួនទទួលភ្ញៀវដោយការរាក់ទាក់ព្រមទាំងរៀបចំអាហារដើម្បីទទួលភ្ញៀវ។ ចូលមកដល់ថ្ងៃទី៣ ព្រះសង្ឃនិមន្តមកសូត្រធម៌បង្សុកូលជាលើកចុងក្រោយ។ ក្រោយពេលព្រះសង្ឃសូត្រមន្ដរួចរាល់គេត្រូវធ្វើពិធីដង្ហែសព ដោយមឈូសសពនឹងត្រូវដង្ហែរចេញពីផ្ទះ ឬវត្ត ទៅកាន់ ឈាបនដ្ឋាន ដែលជាទីកន្លែងសម្រាប់បូជាសព។ ការដង្ហែរមានលក្ខណៈទ្រង់ទ្រាយធំ ដោយមានអ្នកកាន់ទង់ក្រពើ ដែលតំណាងឲ្យអ្នកស្លាប់ អ្នកកាន់ផ្កាភ្ញី អ្នកកាន់រូបថតសព អ្នកកាន់សម្ភារៈផ្សេងៗ ព្រះសង្ឃ គ្រួសារសព ញាតិមិត្ត និងភ្ញៀវដើរតាមដង្ហែរផងដែរ។ អំឡុងពេលដង្ហែរសពក៏មានការលេងភ្លេងពិណពាទ្យ និងការសូត្រធម៌ពីសំណាក់ព្រះសង្ឃ លោកអាចារ្យ គ្រួសារនៃសព និងអ្នកចូលរួមផងដែរ។ ពេលទៅដល់ឈាបនដ្ឋានគ្រួសាររបស់សពបានបើកគម្របមឈូសដើម្បីមើលមុខសពជាលើកចុងក្រោយ។ បន្ទាប់មកសពនឹងត្រូវលើកដាក់លើឡបូជាសព ឬគំនរអុសដែលបានរៀបចំទុកជាមុន។ មុនពេលបូជាសព សមាជិកគ្រួសារ ព្រមទាំងអ្នកចូលរួមត្រូវមកធ្វើការ សុំខមាទោសដល់សពចំពោះកំហុសដែលខ្លួនបានធ្វើអំឡុងពេលដែលសពនៅមានជីវិត។ បន្ទាប់ពីនេះព្រះសង្ឃ ឬលោកអាចារ្យដឹកនាំពិធីបូជា ដោយមានការសូត្រធម៌ និងប្រោះព្រំជាដើម។ ព្រះសង្ឃ លោកអាចារ្យ កូនចៅ ឬសមាជិកគ្រួសារជាអ្នកអុជភ្លើងដំបូងដើម្បីបូជាសព។ ក្រោយពេលធ្វើពិធីបូជាសពចប់សព្វគ្រប់ គេត្រូវធ្វើពិធីប្រមូលធាតុ ដោយបន្ទាប់ពីសពឆេះអស់ និងត្រជាក់ហើយ គ្រួសារសពនឹងមកប្រមូលយកធាតុ ឬឆ្អឹងដែលនៅសល់។ បន្ទប់ពីប្រមូលយកធាតុបានហើយ គ្រួសាររបស់សពត្រូវយកធាតុទាំងនោះទៅលាងសម្អាតជាមួយទឹកដូងឲ្យបានស្អាតរួចទើបយកទៅដាក់ក្នុងកោដ្ឋ។ ចំពោះកាក់សំណល់ដែលសល់បន្ទាប់ពីការបូជាសព គេត្រូវយកទៅចោលក្នុងទឹកបឹង ឬទន្លេដែលនៅជិតផ្អះ។ ចំណែកឯកោដ្ឋវិញគេអាចយកទៅតម្កល់ទុកក្នុងចេតិយនៅវត្តអារាម ឬនៅផ្ទះរបស់គ្រួសារសព។ បន្ទាប់ពីពិធីបូជាសព គ្រួសារនៅតែបន្តធ្វើបុណ្យតាមកាលកំណត់ដដែល។ ពិធីបុណ្យនោះមានដូចជា បុណ្យគម្រប់ ៧ ថ្ងៃ ដើម្បីឧទ្ទិសកុសលដល់អ្នកស្លាប់។ បន្ទាប់មក គឺបុណ្យគម្រប់ ១០០ ថ្ងៃ ដែលជាបុណ្យធំមួយទៀត ដែលគ្រួសារនិងសាច់ញាតិត្រូវបានជួបជុំគ្នាដើម្បីអធិដ្ឋាន សូត្រមន្ត និងឧទ្ទិសកុសលផលបិណ្យដល់វិញ្ញាណសព។ បន្ទប់មកទៀតគេត្រូវធ្វើពិធីបុណ្យគម្រប់ខួបមួយឆ្នាំដោយគេត្រូវធ្វើពិធីនេះជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់អ្នកស្លាប់។ សរុបជារួមមក ពិធីបុណ្យសពតាមបែបព្រះពុទ្ធសាសនានៅកម្ពុជា គឺជាការរួមបញ្ចូលគ្នារវាងក្បួនខ្នាតសាសនា ជំនឿបុរាណ និងការបង្ហាញពីការគោរព និងការដឹងគុណផងដែរ។ បន្ថែមពីនេះ វាក៏ជាពិធីដែលបង្ហាញពីភាពតភ្ជាប់គ្នារវាងអ្នករស់ និងអ្នកស្លាប់ ព្រមទាំងបង្រៀនអំពីតម្លៃនៃជីវិត និងកម្មផលថែមទៀតផង។